ការប្រៀបធៀបខ្លួនឯងទៅនឹងអ្វីដែលបានបង្ហាញនៅលើបណ្តាញសង្គម គឺជាបញ្ហាប្រឈមដ៏ធំមួយចំពោះសុខភាពផ្លូវចិត្តនៅក្នុងយុគសម័យឌីជីថលនេះ។ បណ្តាញសង្គមនោះមានដូចជា ហ្វេសប៊ុក អ៊ីនស្តារក្រាម តិកតុក និង អ៊ិច បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង ដែលផ្តល់នូវឱកាសទំនាក់ទំនង និងការចែករំលែកព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ វាក៏ជាកន្លែងដែលមនុស្សភាគច្រើនជ្រើសរើសបង្ហាញតែទិដ្ឋភាពវិជ្ជមានបំផុតនៃជីវិតរបស់ពួកគេ ដូចជាភាពជោគជ័យ ដំណើរកម្សាន្តប្រណីត សម្រស់ឥតខ្ចោះ និងទំនាក់ទំនងដ៏រឹងមាំជាដើម។ ប៉ុន្តែ ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ឬដោយគ្មានការប្រុងប្រយ័ត្នអាចបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត ជាពិសេសនៅពេលដែលយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយអ្វីដែលបានបង្ហាញនៅសូសលមេឌៀ។ ផលប៉ះពាល់ទាំងនោះរួមមាន បង្កើនអារម្មណ៍ថប់បារម្ភ និងជំងឺបាក់ទឹកចិត្តគឺនៅពេលដែលយើងឃើញរូបភាព ឬរឿងរ៉ាវដែលបង្ហាញពីជីវិតដ៏ល្អឥតខ្ចោះ ការងារជោគជ័យ ទំនាក់ទំនងដ៏មានសុភមង្គល និងរូបរាងស្រស់ស្អាតនៅលើបណ្ដាញសង្គម យើងអាចនឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ ឬអន់ជាងគេ។ ការប្រៀបធៀបឥតឈប់ឈរនេះអាចនាំឱ្យមានអារម្មណ៍ថប់បារម្ភ ភាពតានតឹង និងបង្កើនហានិភ័យនៃជំងឺបាក់ទឹកចិត្ត។ បាត់បង់ទំនុកចិត្តលើខ្លួនឯង សំដៅលើរូបភាព និងវីដេអូដែលបានកែសម្រួល ឬរៀបចំយ៉ាងល្អនៅលើបណ្ដាញសង្គម ជារឿយៗបង្ហាញពីភាពល្អឥតខ្ចោះដែលមិនឆ្លុះបញ្ចាំងពីការពិត។ ការប្រៀបធៀបខ្លួនឯងទៅនឹងស្តង់ដារមិនប្រាកដនិយមទាំងនេះ អាចធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើរូបរាង សមត្ថភាព ឬជីវិតផ្ទាល់ខ្លួនរបស់យើង។ អារម្មណ៍ច្រណែន និងមិនសប្បាយចិត្ត សំដៅដល់ការឃើញអ្នកដទៃទទួលបានអ្វីដែលយើងចង់បាន ដូចជាដំណើរកម្សាន្តប្រណីត ទំនិញថ្លៃៗ ឬជីវិតស៊ីវិល័យ អាចបង្កឱ្យមានអារម្មណ៍ច្រណែន និងមិនសប្បាយចិត្តចំពោះជីវិតរបស់ខ្លួនឯង។ អារម្មណ៍ទាំងនេះអាចធ្វើឱ្យយើងមានការគិតអវិជ្ជមាន និងមិនអាចរីករាយនឹងអ្វីដែលយើងមាន។ ឯកោ និងឃ្លាតឆ្ងាយពីសង្គមពិត គឺទោះបីជាបណ្ដាញសង្គមត្រូវបានបង្កើតឡើងដើម្បីតភ្ជាប់ទំនាក់ទំនងក៏ដោយ ការចំណាយពេលច្រើនពេកលើវាអាចធ្វើឱ្យយើងឃ្លាតឆ្ងាយពីទំនាក់ទំនងក្នុងជីវិតពិត។ នៅពេលដែលយើងផ្ដោតខ្លាំងពេកលើពិភពនិម្មិត យើងអាចបាត់បង់ឱកាសក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយមនុស្សជុំវិញខ្លួន ដែលអាចនាំឱ្យមានអារម្មណ៍ឯកោ។ ការយល់ឃើញខុសពីការពិត ផ្តោតលើបណ្ដាញសង្គមដែលច្រើនតែបង្ហាញតែផ្នែកល្អៗនៃជីវិតមនុស្ស។ តែយើងមិនអាចមើលឃើញពីបញ្ហា ការលំបាក ឬភាពមិនល្អឥតខ្ចោះដែលពួកគេជួបប្រទះនោះទេ។ ដូច្នេះ ការប្រៀបធៀបខ្លួនឯងជាមួយ ផ្នែកល្អទាំងនោះ អាចធ្វើឱ្យយើងមានការយល់ឃើញខុសពីការពិតអំពីជីវិតអ្នកដទៃ និងមិនអាចទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯងឡើយ។ បញ្ហានៃការគេង ដោយសារការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ជាពិសេសមុនពេលចូលគេង អាចប៉ះពាល់ដល់គុណភាពនៃការគេង។ ពន្លឺពណ៌ខៀវពីអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រអាចរំខានដល់ការផលិតមេឡាតូនីនដែលជាអរម៉ូនជួយឱ្យគេងលក់។ ម្យ៉ាងវិញទៀត ការបន្តគិតដល់អ្វីដែលបានឃើញនៅលើបណ្ដាញសង្គម ក៏អាចធ្វើឱ្យពិបាកគេងលក់ស្រួលដែរ។ លើសពីនេះវាបានបង្កើនការគិតច្រើនជ្រុលនិងការស្វែងរកភាពល្អឥតខ្ចោះ ព្រោះនៅពេលដែលយើងឃើញជីវិត"ល្អឥតខ្ចោះ"របស់អ្នកដទៃនៅលើបណ្ដាញសង្គម វាអាចជំរុញឱ្យយើងគិតច្រើនជ្រុលអំពីកំហុសឆ្គង ឬភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង។ យើងអាចចាប់ផ្ដើមស្វែងរកភាពល្អឥតខ្ចោះលើគ្រប់ទិដ្ឋភាពនៃជីវិត រហូតដល់កើតការថប់បារម្ភ និងមិនអាចទទួលយកភាពមិនល្អឥតខ្ចោះធម្មតាៗរបស់មនុស្ស។ ភាពតានតឹងនេះអាចនាំឱ្យយើងអស់កម្លាំងផ្លូវចិត្ត និងបាត់បង់ភាពរីករាយក្នុងការរស់នៅ។ ការអភិវឌ្ឍអាកប្បកិរិយាដែលមិនល្អចំពោះសុខភាព ដូចជាការប្រៀបធៀបរូបរាងកាយទៅនឹងស្តង់ដារមិនប្រាកដនិយមដែលឃើញនៅលើបណ្ដាញសង្គម អាចបណ្ដាលឱ្យមានអាកប្បកិរិយាដែលមិនល្អចំពោះសុខភាព។ ឧទាហរណ៍ ការតមអាហារហួសហេតុ ការហាត់ប្រាណច្រើនជ្រុល ឬការប្រើប្រាស់ផលិតផលសម្រស់ដែលគ្មានការបញ្ជាក់ត្រឹមត្រូវ ក្នុងគោលបំណងចង់បានរូបរាងដូចតារា ឬអ្នកមានឥទ្ធិពល។ អាកប្បកិរិយាទាំងនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរយៈពេលវែង។ ការប្រៀបធៀបខ្លួនឯងទៅនិងអ្នកដ៏ទៃធ្វើអោយយើងអាចចាប់ផ្ដើមស្អប់ផ្នែកខ្លះនៃខ្លួនឯង ឬព្យាយាមផ្លាស់ប្ដូរខ្លួនឯងឱ្យទៅជាមនុស្សម្នាក់ទៀតដែលមិនមែនជាយើង។ ដើម្បីការពារសុខភាពផ្លូវចិត្តពីការប្រៀបធៀបនៅលើបណ្ដាញសង្គម យើងអាចអនុវត្តវិធីសាស្រ្តមួយចំនួនដែលមានដូចជា កំណត់ពេលវេលាប្រើប្រាស់ គឺយើងត្រូវកំណត់ពេលវេលាជាក់លាក់សម្រាប់ការប្រើប្រាស់បណ្ដាញសង្គមប្រចាំថ្ងៃ។ ឈប់តាមដានគណនីដែលធ្វើឱ្យអ្នកមានអារម្មណ៍អវិជ្ជមាន មានន័យថាប្រសិនបើគណនីណាមួយធ្វើឱ្យអ្នកមានអារម្មណ៍ថាអន់ជាងគេ ច្រណែន ឬថប់បារម្ភ សូមពិចារណាឈប់តាមដានគណនីនោះ។ ទទួលស្គាល់ថាអ្វីដែលបង្ហាញគឺមិនមែនជាការពិតទាំងស្រុងទេ គឺត្រូវយល់ដឹងថាអ្វីដែលបានបង្ហាញនៅលើបណ្ដាញសង្គមភាគច្រើនជាផ្នែកដែលគេចង់បង្ហាញប៉ុណ្ណោះ។ មនុស្សគ្រប់រូបសុទ្ធតែមានបញ្ហា និងភាពមិនល្អឥតខ្ចោះផ្ទាល់ខ្លួន។ ផ្តោតលើជីវិតផ្ទាល់ខ្លួន សំដៅដល់ការចេះចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ធ្វើសកម្មភាពដែលអ្នកចូលចិត្ត និងផ្តោតលើគោលដៅផ្ទាល់ខ្លួន។ ធ្វើបែបនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ពេញចិត្តនឹងជីវិតខ្លួនឯង។ ជាពិសេស អ្នកត្រូវរៀនដឹងគុណចំពោះអ្វីដែលអ្នកមាន និងភាពជោគជ័យតូចៗក្នុងជីវិតរបស់អ្នក។ ការចេះដឹងគុណខ្លួនឯងអាចជួយផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកបានពីអវិជ្ជមានទៅជាវិជ្ជមាន។ ហើយការផ្តោតលើភាពរីកចម្រើនផ្ទាល់ខ្លួន និងទំនាក់ទំនងក្នុងជីវិតពិត គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ។ បន្ថែមលើនេះ ប្រសិនបើអ្នកមានអារម្មណ៍ថាការប្រៀបធៀបខ្លួនឯងនៅលើបណ្ដាញសង្គមកំពុងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់អ្នក សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីអ្នកប្រឹក្សាយោបល់ ឬអ្នកចិត្តសាស្ត្រ។ ដូចនេះ ការយល់ដឹងអំពីផលប៉ះពាល់ទាំងនេះ និងការអនុវត្តវិធីសាស្រ្តខាងលើ អាចជួយឱ្យយើងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ និងការពារសុខភាពផ្លូវចិត្តរបស់យើងបានល្អ។ សរុបមក បណ្តាញសង្គមអាចមានអត្ថប្រយោជន៍ ប៉ុន្តែការប្រើប្រាស់យ៉ាងមានស្មារតីនឹងជួយយើងឲ្យជៀសផុតពីបញ្ហាជាច្រើនបាន។ ហើយការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការប្រុងប្រយ័ត្ន និងមានការយល់ដឹង គឺជាគន្លឹះដើម្បីរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរនៅក្នុងសម័យឌីជីថលនេះ។